បច្ចុប្បន្ន យូធូប និង តិកតុក មិនត្រឹមតែជាបណ្តាញកម្សាន្តទៀតទេ តែបានក្លាយជាប្រភពចំណេះដឹងដ៏ធំធេងសម្រាប់សិស្សនិស្សិត។ វាជាឧបករណ៍ដ៏មានប្រសិទ្ធភាពសម្រាប់ជួយដល់ការសិក្សារៀនសូត្ររបស់សិស្សនិស្សិត ប្រសិនបើពួកគេចេះប្រើប្រាស់ឲ្យបានត្រឹមត្រូវ និងមានគោលបំណងច្បាស់លាស់។ យូធូប ជាបណ្តាញវីដេអូដ៏ធំសម្បូរបែប ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនក្នុងការសិក្សា។ សិស្សនិស្សិតអាចស្វែងរកមេរៀនគ្រប់មុខវិជ្ជា ពីគណិតវិទ្យា វិទ្យាសាស្ត្រ រហូតដល់ជំនាញវិជ្ជាជីវៈផ្សេងៗ ដែលបង្កើតឡើងដោយគ្រូជំនាញ ឬស្ថាប័នអប់រំល្បីៗ។ មានប៉ុស្តិ៍អប់រំជាច្រើនដែលបង្កើតដោយគ្រូជំនាញ សាស្ត្រាចារ្យ ឬស្ថាប័នអប់រំល្បីៗ។ សម្រាប់មុខវិជ្ជាដូចជាគណិតវិទ្យា ឬរូបវិទ្យា មានវីដេអូជាច្រើនដែលបង្រៀនពីវិធីសាស្ត្រ និងគន្លឹះក្នុងការដោះស្រាយលំហាត់ស្មុគស្មាញជាជំហានៗ។ សិស្សនិស្សិតអាចរៀន ជំនាញបច្ចេកទេស ជាក់ស្តែង ដូចជាការសរសេរកូដ ការកាត់តវីដេអូ ការរចនាក្រាហ្វិក ឬការធ្វើម្ហូបជាដើម ដែលអាចជាជំនួយដល់ការសិក្សា ឬអាជីពនាពេលអនាគត។ យូធូប ជាធនធានដ៏ល្អសម្រាប់រៀនភាសាបរទេស តាមរយៈការបញ្ចេញសំឡេង វេយ្យាករណ៍ និងវាក្យសព្ទពីអ្នកនិយាយភាសាកំណើត។ មានវីដេអូជាច្រើនដែលផ្ដល់ គន្លឹះរៀបចំខ្លួនសម្រាប់ប្រឡង ការបូកសរុបមេរៀនសំខាន់ៗ និងសំណួរចម្លើយត្រៀមប្រឡង។ សិស្សនិស្សិតអាចស្វែងរក ឯកសារយោង វីដេអូបទសម្ភាសន៍ពីអ្នកជំនាញ ដើម្បីពង្រីកចំណេះដឹង និងគំនិត។ ប៉ុស្តិ៍មួយចំនួនក៏ផ្ដល់នូវ វីដេអូលើកទឹកចិត្ត និងគន្លឹះក្នុងការរៀបចំផែនការសិក្សា ការគ្រប់គ្រងពេលវេលា និងវិធីសាស្រ្តសិក្សាឲ្យមានប្រសិទ្ធភាព។ តិកតុក ទោះជាល្បីល្បាញដោយសារវីដេអូខ្លីៗកម្សាន្ត ក៏អាចប្រើជាឧបករណ៍សិក្សាបានដែរ។ ដែលតិកតុក ល្អសម្រាប់មេរៀនសង្ខេបៗដែលមានរយៈពេលខ្លី ប្រហែល១៥ វិនាទី ទៅ ៣០ វិនាទី ដូចជា ការពន្យល់រូបមន្តគណិតវិទ្យា និយមន័យសំខាន់ៗ ពាក្យគន្លឹះភាសាអង់គ្លេស ឬប្រវត្តិសាស្ត្រខ្លីៗ។ អ្នកបង្កើតខ្លឹមសារជាច្រើនបានបង្កើតវីដេអូ គន្លឹះសិក្សា វិធីសាស្រ្តចាំមេរៀនលឿន គន្លឹះដោះស្រាយបញ្ហា ឬសម្រាយខ្លឹមសារមេរៀនស្មុគស្មាញឲ្យទៅជាងាយយល់។ សិស្សអាចរៀន ពាក្យពេចន៍ ឬឃ្លាថ្មីៗ ជាភាសាបរទេសតាមរយៈវីដេអូខ្លីៗ ជាមួយសំឡេង និងរូបភាព ដែលជួយឲ្យពួកគេឆាប់ចាំ។ វីដេអូខ្លីៗអាច បណ្ដុះចំណូលចិត្ត ថ្មីៗលើមុខវិជ្ជាណាមួយ ដោយបង្ហាញពីភាពសប្បាយរីករាយ ឬការអនុវត្តជាក់ស្ដែងគួរឲ្យចាប់អារម្មណ៍។ សិស្សអាចបង្កើត វីដេអូអប់រំខ្លីៗ ដោយខ្លួនឯង ដើម្បីចែករំលែកចំណេះដឹង ឬគំនិតជាមួយមិត្តភក្តិ ដែលជាវិធីមួយជួយឲ្យពួកគេចងចាំមេរៀនបានយូរ។ ដើម្បីប្រើប្រាស់ យូធូប និង តិកតុក សម្រាប់ការសិក្សាឲ្យបានល្អ សិស្សនិស្សិតគួរអនុវត្តតាមគន្លឹះមួយចំនួនផងដែរ។ ដូចជាកំណត់គោលបំណងច្បាស់លាស់ ដោយចូលទៅប្រើប្រាស់ យូធូប និងតិកតុក ដើម្បីសិក្សា មិនមែនគ្រាន់តែលេងកម្សាន្តទេ។ ត្រូវប្រាកដថាព័ត៌មានដែលទទួលបានគឺត្រឹមត្រូវ។ កុំចំណាយពេលច្រើនពេកលើបណ្តាញទាំងនេះ រហូតភ្លេចការសិក្សា។ កត់ត្រាចំណុចសំខាន់ៗដែលបានរៀន ហើយយកទៅអនុវត្តផ្ទាល់ដើម្បីចងចាំបានយូរ។ ដូច្នេះការប្រើប្រាស់បណ្តាញសង្គមទាំងនេះដោយឈ្លាសវៃ អាចក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញការសិក្សារៀនសូត្ររបស់សិស្សនិស្សិតឲ្យកាន់តែមានប្រសិទ្ធភាព និងរីករាយ។